Facebook បានក្លាយជាបណ្តាញទំនាក់ទំនងសង្គមដ៏មានឥទ្ធិពល និងជាវេទិកាចម្បងសម្រាប់ប្រជាជនកម្ពុជាក្នុងការប្រាស្រ័យទាក់ទងគ្នា ស្វែងរកព័ត៌មាន និងធ្វើអាជីវកម្ម។ ការកើនឡើងយ៉ាងគំហុកនេះ ត្រូវបានជំរុញដោយកត្តាជាច្រើន ហើយបាននាំមកនូវផលប៉ះពាល់យ៉ាងទូលំទូលាយដល់សង្គមខ្មែរ។ Facebook បានក្លាយជាបណ្តាញទំនាក់ទំនងសង្គមដ៏សំខាន់បំផុតនៅកម្ពុជា ដោយសារតែកត្តាជាច្រើនដែលបានរួមចំណែកយ៉ាងខ្លាំងដល់ភាពល្បីល្បាញរបស់វា។ ភាពងាយស្រួលក្នុងការប្រើប្រាស់ គឺជាកត្តាដ៏សំខាន់បំផុតមួយដែលធ្វើឲ្យ Facebook ក្លាយជាបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយម និងរីករាលដាលយ៉ាងឆាប់រហ័សនៅកម្ពុជា។ Facebook ត្រូវបានរចនាឡើងដោយមាន មុខងារជាច្រើននិងងាយស្រួលប្រើ។ មិនថាអ្នកជាក្មេងជំទង់ មនុស្សវ័យកណ្តាល ឬចាស់ជរា ក៏អាចរៀនប្រើប្រាស់ Facebook បានយ៉ាងឆាប់រហ័សដែរ។ សកម្មភាពសំខាន់ៗដែលអ្នកប្រើប្រាស់ត្រូវការ គឺត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញ និងងាយស្រួលអនុវត្ត។ ការចុះឈ្មោះគណនីយើងគ្រាន់តែបញ្ចូលព័ត៌មានមូលដ្ឋានមួយចំនួន អ្នកអាចបង្កើតគណនីបានភ្លាមៗ។ ការបង្ហោះរូបភាព ឬវីដេអូយើង អាចចែករំលែកអនុស្សាវរីយ៍ ឬសកម្មភាពប្រចាំថ្ងៃបានដោយគ្រាន់តែចុចពីរបីដង។ ការទំនាក់ទំនងជាមួយមិត្តភក្តិ ការផ្ញើសារ ការហៅទូរស័ព្ទ ឬវីដេអូខល អាចធ្វើបានយ៉ាងងាយស្រួល។ ភាពសាមញ្ញ និងភាពងាយស្រួលនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ មិនមានការលំបាកក្នុងការចាប់ផ្ដើម ជាមួយ Facebook ដែលជាកត្តាជំរុញឲ្យចំនួនអ្នកប្រើប្រាស់កើនឡើងយ៉ាងគំហុកនៅទូទាំងប្រទេស។ កត្តាសំខាន់មួយទៀតដែលបានជំរុញឲ្យ Facebook ទទួលបានប្រជាប្រិយភាពយ៉ាងសម្បើមនៅកម្ពុជា គឺ តម្លៃសមរម្យនៃអ៊ីនធឺណិត និងស្មាតហ្វូន។ ការវិវឌ្ឍន៍ទាំងនេះបានធ្វើឲ្យការចូលទៅកាន់បណ្តាញសង្គមមានភាពងាយស្រួលជាងមុនសម្រាប់ប្រជាជនទូទៅ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃទូរសព្ទស្មាតហ្វូនបានធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈអាចមានលទ្ធភាពទិញប្រើប្រាស់បាន។ ស្មាតហ្វូនទាំងនេះជាមធ្យោបាយដ៏សំខាន់សម្រាប់ភ្ជាប់ទៅអ៊ីនធឺណិត និងប្រើប្រាស់កម្មវិធីបណ្តាញសង្គម។ ក្រុមហ៊ុនទូរសព្ទ និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតជាច្រើនបានផ្តល់នូវ កញ្ចប់សេវាអ៊ីនធឺណិតដែលមានតម្លៃប្រកួតប្រជែង និងជម្រើសដ៏សម្បូរបែប។ គម្រោងទិន្នន័យដែលមានតម្លៃទាប និងល្បឿនលឿន បានធ្វើឲ្យការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃមិនមែនជារឿងថ្លៃទៀតទេ។ ការរួមបញ្ចូលគ្នានៃកត្តាទាំងពីរនេះ បាន បើកទ្វារឲ្យអ្នកប្រើប្រាស់រាប់លាននាក់អាចភ្ជាប់ទៅបណ្តាញសង្គមនេះ។ វាបានលុបបំបាត់ឧបសគ្គផ្នែកហិរញ្ញវត្ថុដែលធ្លាប់ជាបញ្ហា ហើយបានធ្វើឲ្យ Facebook ក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ការដែល Facebook បានផ្តល់ជម្រើសជា ភាសាខ្មែរ សម្រាប់អ្នកប្រើប្រាស់ គឺជាចំណុចសំខាន់មួយដែលបានរួមចំណែកយ៉ាងធំធេងដល់ភាពពេញនិយមរបស់ខ្លួននៅកម្ពុជា។ នេះបានធ្វើឲ្យអ្នកប្រើប្រាស់មាន ភាពងាយស្រួលក្នុងការប្រើប្រាស់វេទិកានេះដោយគ្មានឧបសគ្គភាសា។ មុនពេលមានភាសាខ្មែរ អ្នកប្រើប្រាស់ជាច្រើនអាចនឹងជួបការលំបាកក្នុងការយល់ដឹងពីមុខងារផ្សេងៗ ឬការកំណត់របស់ Facebook។ ប៉ុន្តែនៅពេលដែលអ្វីៗត្រូវបានបកប្រែជាភាសាកំណើត ពួកគេអាច យល់ដឹងមុខងារ និងការកំណត់ផ្សេងៗបានច្បាស់លាស់ និងមានអារម្មណ៍ស្និទ្ធស្នាល។ យល់ដឹងមុខងារ និងការកំណត់ផ្សេងៗបានច្បាស់លាស់ គឺដើម្បីងាយស្រួលក្នុងការស្វែងយល់ពីរបៀបបង្ហោះ រៀបចំឯកជនភាព ប្រើប្រាស់មុខងារឆាត ឬធ្វើការកំណត់ផ្សេងៗបានដោយខ្លួនឯង។ មានអារម្មណ៍ស្និទ្ធស្នាល គឹជាការប្រើប្រាស់ភាសាកំណើតធ្វើឲ្យអ្នកប្រើប្រាស់មានអារម្មណ៍ថាវេទិកានេះកាន់តែស្និទ្ធស្នាល និងងាយស្រួលប្រើប្រាស់។ តាមរយៈការផ្តល់ជម្រើសភាសាខ្មែរ Facebook បានបើកទ្វារឲ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងគ្រប់កម្រិតអាយុ អាចចូលរួមក្នុងបណ្តាញទំនាក់ទំនងសង្គមដ៏ធំនេះបានយ៉ាងងាយស្រួល។ ការភ្ជាប់ទំនាក់ទំនងសង្គម គឺជាកត្តាជំរុញដ៏ធំបំផុតមួយដែលធ្វើឱ្យ Facebook ក្លាយជាវេទិកាទំនាក់ទំនងចម្បងនៅកម្ពុជា។ Facebook បានក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការ ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងសាច់ញាតិ ទោះបីជាពួកគេនៅឆ្ងាយពីគ្នាក៏ដោយ។ សម្រាប់ប្រជាជនកម្ពុជា ដែលជាសង្គមមួយឱ្យតម្លៃខ្ពស់ចំពោះទំនាក់ទំនងគ្រួសារ និងសង្គម Facebook ផ្តល់នូវដំណោះស្រាយដ៏ងាយស្រួលនិងរហ័ស។ ដែលអ្នកប្រើប្រាស់អាច ចែករំលែកព័ត៌មាន បច្ចុប្បន្នភាពជីវិត និងរក្សាទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួល។ ចែករំលែកព័ត៌មាន គឺជាការបង្ហោះរូបភាព វីដេអូ ឬសារអំពីសកម្មភាពប្រចាំថ្ងៃ បុណ្យទាន ពិធីផ្សេងៗ ឬដំណឹងផ្សេងៗទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារ។ បច្ចុប្បន្នភាពជីវិតគឺជាការ រក្សាបាននូវព័ត៌មានថ្មីៗអំពីជីវិតរបស់មនុស្សជាទីស្រឡាញ់ ទោះបីជាពួកគេនៅក្រៅប្រទេស ឬខេត្តឆ្ងាយក៏ដោយ។ រក្សាទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួល តាមរយៈសារឯកជន ការហៅជាវីដេអូ ឬការបញ្ចេញមតិយោបល់លើការបង្ហោះ។ នេះគឺជា តម្រូវការដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ក្នុងការរក្សាទំនាក់ទំនងសង្គម និងផ្លាស់ប្តូរដំណឹងគ្នាទៅវិញទៅមក។ Facebook បានបំពេញតម្រូវការនេះយ៉ាងពេញលេញ ដែលធ្វើឱ្យវាទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។ កត្តាទាំងនេះបានរួមបញ្ចូលគ្នាដើម្បីជំរុញឲ្យ Facebook ក្លាយជាវេទិកាទំនាក់ទំនងដ៏មានឥទ្ធិពលបំផុតនៅកម្ពុជា បង្កើតបានជាបណ្តាញសង្គមដ៏ធំមួយ។ ការកើនឡើងនៃ Facebook ជាវេទិកាទំនាក់ទំនងចម្បងនៅកម្ពុជា បាននាំមកនូវ ផលប៉ះពាល់យ៉ាងជ្រាលជ្រៅ ដល់ទម្លាប់រស់នៅ និងសង្គមទាំងមូល។ វេទិកានេះមិនត្រឹមតែផ្លាស់ប្តូររបៀបដែលមនុស្សប្រាស្រ័យទាក់ទងគ្នានោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសថ្មីៗ និងបញ្ហាប្រឈមផងដែរ។ Facebook បានផ្លាស់ប្ដូររបៀបដែលប្រជាជនកម្ពុជាទំនាក់ទំនងគ្នា ទាំងស្រុង។ ពីមុន មធ្យោបាយចម្បងនៃការប្រាស្រ័យទាក់ទងគ្នាគឺ ការជួបជុំដោយផ្ទាល់ ឬ ការហៅទូរស័ព្ទប្រពៃណី។ ប៉ុន្តែបច្ចុប្បន្ននេះ ការទំនាក់ទំនងបានវិវត្តទៅរកទម្រង់ថ្មីៗ និងងាយស្រួលជាងមុន តាមរយៈ Facebook ដូចជា ការជជែកតាមឆាត ការបង្ហោះព័ត៌មាន ការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាព ជាដើម។ ការជជែកតាមឆាត គឺយើងអាចផ្ញើសារភ្លាមៗទៅកាន់មិត្តភក្ដិ ឬក្រុមគ្រួសារបានគ្រប់ពេល។ ការបង្ហោះព័ត៌មាន ជាការចែករំលែកគំនិត រូបភាព ឬវីដេអូទៅកាន់បណ្ដាញមិត្តភក្ដិសាធារណៈ ឬឯកជន។ ការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាព គឺជាការប្រាប់ដំណឹងថ្មីៗអំពីជីវិតប្រចាំថ្ងៃរបស់អ្នកទៅកាន់អ្នកដទៃ។ ការផ្លាស់ប្ដូរនេះបានធ្វើឲ្យការទំនាក់ទំនងមាន ភាពរហ័ស និង ទូលំទូលាយជាងមុន។ Facebook អនុញ្ញាតឲ្យមនុស្សភ្ជាប់គ្នាបាន គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ទោះបីជាពួកគេនៅឆ្ងាយគ្នាក៏ដោយ។ ការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ Facebook បានបង្កើតលទ្ធភាពថ្មីៗសម្រាប់សហគ្រិន និងអាជីវករគ្រប់កម្រិត។ អាជីវករអាច បង្កើតទំព័រ Facebook (Facebook Page) ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ពួកគេដោយ ចំណាយតិច ឬមិនគិតថ្លៃ។ នេះគឺខុសពីការផ្សព្វផ្សាយបែបប្រពៃណីដែលទាមទារថវិកាច្រើន តាមរយៈ Facebook ពួកគេអាច បង្ហាញរូបភាព និងវីដេអូផលិតផល ទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន ទទួលការបញ្ជាទិញ និងមតិកែលម្អ កំណត់គោលដៅអតិថិជនជាក់លាក់តាមតំបន់ ភេទ ឬចំណូលចិត្ត។ ជាលទ្ធផល ការលក់ដូរតាមអនឡាញបានរីកចម្រើនយ៉ាងខ្លាំង ដែលបាន ផ្តល់ឱកាសសេដ្ឋកិច្ចថ្មីៗ ដល់សហគ្រិនជាច្រើន ជាពិសេសអ្នកដែលទើបចាប់ផ្តើមអាជីវកម្ម ឬមានដើមទុនតិចតួច។ វាក៏បាន ជួយជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក និងបង្កើនលំហូរសេដ្ឋកិច្ចផងដែរ។ ទោះបីជា Facebook បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សង្គមកម្ពុជាក៏ដោយ វាក៏បានបង្កើត បញ្ហាប្រឈម មួយចំនួនដែលទាមទារការយកចិត្តទុកដាក់ និងដំណោះស្រាយ។ ការយល់ដឹងពីបញ្ហាទាំងនេះគឺចាំបាច់ដើម្បីប្រើប្រាស់វេទិកានេះប្រកបដោយការទទួលខុសត្រូវ។ ការរីករាលដាលនៃ ព័ត៌មានមិនពិត ឬព័ត៌មានបោកប្រាស់ គឺជាកង្វល់ចម្បងដែលប៉ះពាល់ដល់សង្គម។ ព័ត៌មានទាំងនេះអាចបង្កឲ្យមានការភ័ន្តច្រឡំ បំផុសកំហឹង ឬសូម្បីតែបង្កឲ្យមាន អំពើហិង្សា ទៀតផង ប្រសិនបើមិនមានការគ្រប់គ្រងត្រឹមត្រូវ។ អ្នកប្រើប្រាស់គួរមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចែករំលែកព័ត៌មាន។ អ្នកប្រើប្រាស់មួយចំនួនអាចប្រឈមនឹង ការបាត់បង់ឯកជនភាព ដោយសារតែការចែករំលែកព័ត៌មានផ្ទាល់ខ្លួនច្រើនហួសហេតុនៅលើ Facebook។ ព័ត៌មានទាំងនោះអាចត្រូវបានគេយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ ដូចជាការលួចទិន្នន័យផ្ទាល់ខ្លួន ឬការយាយី។ វាជាការសំខាន់ក្នុងការកំណត់ការចែករំលែកព័ត៌មាន និងពិនិត្យមើលការកំណត់ឯកជនភាពរបស់គណនី។ ការចំណាយពេលច្រើនពេកលើ Facebook អាច ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត ដូចជាការថប់បារម្ភ ជំងឺបាក់ទឹកចិត្ត ឬការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ វាក៏អាចធ្វើឲ្យ ទំនាក់ទំនងផ្ទាល់ខ្លួនក្នុងជីវិតពិត ចុះខ្សោយផងដែរ ដោយសារការផ្តោតអារម្មណ៍ច្រើនពេកលើពិភពនិម្មិត។ ជាមួយនឹងការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ Facebook ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក៏កំពុងកើនឡើងដែរ។ ឧទាហរណ៍រួមមាន ការបោកប្រាស់តាមអ៊ីនធឺណិត (ដូចជាការឆបោកតាមរយៈការផ្សាយពាណិជ្ជកម្មក្លែងក្លាយ ឬគណនីក្លែងក្លាយ) ការលួចអត្តសញ្ញាណ ឬ ការយាយីតាមប្រព័ន្ធអនឡាញ ដែលបង្កផលប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ។ ការយល់ដឹងអំពីបញ្ហាប្រឈមទាំងនេះ គឺជាជំហានដំបូងក្នុងការប្រើប្រាស់ Facebook ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។